ដំណើរការនេះទាមទារការយកចិត្តទុកដាក់ និងចំណេះដឹងត្រឹមត្រូវ ហើយខាងក្រោមនេះជារបៀបរៀបចំដីសម្រាប់ដាំបន្លែ។ ដំណាក់កាលត្រៀមលក្ខណៈ ត្រូវជ្រើសរើសទីតាំងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ យ៉ាងហោចណាស់ ៦ ម៉ោងក្នុងមួយថ្ងៃ និងមានប្រព័ន្ធបង្ហូរទឹកល្អ។ ត្រូវកម្ចាត់ស្មៅ សំរាម និងឫសឈើនៅលើផ្ទៃដីឱ្យបានស្អាត។ ដំណាក់កាលភ្ជួររាស់ត្រូវភ្ជួររាស់ដីឱ្យជ្រៅប្រហែល ២០ ទៅ ៣០ សង់ទីម៉ែត្រ ដើម្បីបំបែកដីឱ្យល្អិតល្អោច និងងាយស្រួលដាំដុះ។ បន្ទាប់ពីភ្ជួរហើយ ត្រូវរាស់ដីឱ្យស្មើ និងរៀបចំរងដើម្បីដាំដុះ។ ដំណាក់កាលដាក់ជីត្រូវដាក់ ជីលាមកសត្វ (ដូចជាលាមកមាន់ លាមកគោ) ឬ ជីកំប៉ុស្ត នៅលើផ្ទៃដី។ ការដាក់ជីធម្មជាតិជួយបង្កើនជីជាតិដី និងធ្វើឱ្យដីមានសភាពទន់ល្អ។ ត្រូវលាយជីធម្មជាតិចូលជាមួយដីឱ្យបានសព្វល្អ។ ដំណាក់កាលចុងក្រោយត្រូវធ្វើរងដែលមានកម្ពស់សមរម្យ ប្រហែល ២០ ទៅ ៣០ សង់ទីម៉ែត្រ និងទទឹងប្រហែល ១ ម៉ែត្រ ដើម្បីងាយស្រួលក្នុងការដាំដុះ និងថែទាំ។ ត្រូវស្រោចទឹកឱ្យដីមានសំណើមគ្រប់គ្រាន់ មុននឹងចាប់ផ្តើមដាំបន្លែ។ ការដាំដុះដំណាំបន្លែ គឺជាមុខរបរកសិកម្មមួយដ៏សំខាន់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ វាជួយផ្គត់ផ្គង់អាហារសម្រាប់គ្រួសារ និងអាចរកប្រាក់ចំណូលបានផងដែរ។ ដើម្បីទទួលបានទិន្នផលល្អ ការដាំដុះទាមទារនូវការយល់ដឹងពីបច្ចេកទេស និងការថែទាំត្រឹមត្រូវ។ របៀប និងដំណាក់កាលដាំដុះការដាំដុះបន្លែអាចបែងចែកជាដំណាក់កាលសំខាន់ៗជាច្រើន។ ការដាំដុះដូចជា ប៉េងប៉ោះ ម្ទេស និង ស្ពៃក្ដោប ត្រូវបណ្ដុះកូនជាមុនសិននៅក្នុងថ្នាល ហើយដកទៅដាំនៅរងនៅពេលកូនបន្លែមានស្លឹក ២ ទៅ ៣ សន្លឹក។ ដូចជា ត្រកួន ត្រសក់ និង សណ្ដែកដី អាចបាចគ្រាប់ពូជដោយផ្ទាល់ទៅក្នុងរង។ ប៉េងប៉ោះ ត្រូវបណ្ដុះកូនប៉េងប៉ោះជាមុនសិន រួចដកយកទៅដាំនៅកន្លែងដែលបានរៀបចំទុក។ ត្រសក់ ត្រូវបណ្ដុះគ្រាប់ពូជត្រសក់ដោយផ្ទាល់ទៅក្នុងដី។ ត្រកួន អាចបណ្ដុះគ្រាប់ពូជ ឬកាត់ដើមត្រកួនទៅដាំបាន។ ប៉េងប៉ោះ គឺជាដំណាំបន្លែមួយប្រភេទដែលពេញនិយមដាំដុះនៅកម្ពុជា។ ការដាំប៉េងប៉ោះទាមទារការយកចិត្តទុកដាក់ និងចំណេះដឹងត្រឹមត្រូវ ដើម្បីទទួលបានទិន្នផលខ្ពស់។ ខាងក្រោមនេះគឺជាដំណាក់កាលសំខាន់ៗក្នុងការដាំដុះប៉េងប៉ោះ។ ការបណ្ដុះកូនប៉េងប៉ោះជ្រើសរើសគ្រាប់ពូជ ត្រូវជ្រើសរើសគ្រាប់ពូជដែលមានគុណភាពល្អ និងអាចលូតលាស់បានលឿន។ ចំពោះការរៀបចំថ្នាល ត្រូវរៀបចំសម្រាប់បណ្ដុះកូនប៉េងប៉ោះ ថ្នាលគួរមានដីល្អិតៗ និងមានពន្លឺថ្ងៃគ្រប់គ្រាន់។ ត្រូវបណ្ដុះគ្រាប់ពូជប៉េងប៉ោះចូលក្នុងថ្នាល ហើយស្រោចទឹកឲ្យបានទៀងទាត់។ ការដាំដុះដកកូន ពេលកូនប៉េងប៉ោះមានអាយុប្រហែល ២០ ថ្ងៃ អាចដកយកទៅដាំបាន។ របៀបដាំ ត្រូវដាំកូនប៉េងប៉ោះនៅចន្លោះពី ៤០ ទៅ ៥០ សង់ទីម៉ែត្រក្នុងមួយរង។ ការថែទាំស្រោចស្រព ត្រូវស្រោចទឹកប៉េងប៉ោះឲ្យបានទៀងទាត់ យ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ (ព្រឹក និងល្ងាច)។ កម្ចាត់ស្មៅ និងសត្វល្អិត ត្រូវដកស្មៅ និងបាញ់ថ្នាំសម្លាប់សត្វល្អិតជាប្រចាំដើម្បីការពារដំណាំ។ បោះបង្គោល ពេលដើមប៉េងប៉ោះចាប់ផ្តើមលូតលាស់ហើយ ត្រូវបោះបង្គោលដើម្បីឲ្យដើមវាអាចលូតលាស់បានល្អ។ ការប្រមូលផលពេលវេលា ប៉េងប៉ោះអាចប្រមូលផលបាននៅពេលវាមានអាយុប្រហែល ២ ទៅ ៣ ខែ។ របៀបប្រមូលផល ត្រូវប្រមូលផលនៅពេលប៉េងប៉ោះមានពណ៌ក្រហម និងមានទំហំល្មម។ ត្រសក់ គឺជាបន្លែមួយប្រភេទដែលងាយស្រួលដាំដុះ ហើយទទួលបានទិន្នផលខ្ពស់។ វាជាដំណាំដ៏មានប្រជាប្រិយភាពសម្រាប់ប្រជាកសិករនៅកម្ពុជា ដោយសារតែវាមានតម្រូវការទីផ្សារខ្ពស់ និងអាចលក់បានតម្លៃល្អ។ ខាងក្រោមនេះគឺជាដំណាក់កាល និងដំណើរការសំខាន់ៗក្នុងការដាំដុះត្រសក់។ ការដាំដុះត្រូវយកគ្រាប់ពូជត្រសក់ទៅត្រាំទឹកក្តៅឧណ្ហៗប្រហែល ១ ទៅ ២ ម៉ោង រួចយកទៅរុំជាមួយក្រណាត់សើមហើយទុកចោល ១ យប់។ ត្រូវដាំគ្រាប់ពូជដោយផ្ទាល់ទៅក្នុងដីនៅតាមរងដែលបានរៀបចំរួចហើយគម្លាតរវាងគ្រាប់នីមួយៗគួរមានប្រវែង ៣ តឹក។ ពេលត្រសក់ចាប់ផ្តើមដុះលូតលាស់ហើយ ត្រូវរៀបចំបង្គោលឫស្សី ឬឈើសម្រាប់ឲ្យវាវារឡើង។ ការថែទាំត្រូវស្រោចទឹកត្រសក់ឲ្យបានទៀងទាត់ យ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ (ព្រឹក និងល្ងាច)។ ត្រូវដកស្មៅ និងបាញ់ថ្នាំសម្លាប់សត្វល្អិតជាប្រចាំដើម្បីការពារដំណាំ។ ពេលត្រសក់ចាប់ផ្តើមលូតលាស់ហើយ អាចដាក់ជីបន្ថែមម្តងម្កាលដើម្បីឲ្យវាលូតលាស់បានល្អ។ ការប្រមូលផលជាធម្មតា ត្រសក់អាចប្រមូលផលបាននៅពេលវាមានអាយុប្រហែល ២ ខែ។ ការប្រមូលផលគួរតែធ្វើឡើងនៅពេលព្រឹកព្រលឹម ឬពេលល្ងាចដើម្បីឲ្យត្រសក់នៅស្រស់។ ត្រកួន គឺជាបន្លែមួយប្រភេទដែលងាយស្រួលដាំដុះ លូតលាស់លឿន និងមានតម្រូវការខ្ពស់ទាំងនៅតាមទីផ្សារក្នុងស្រុក និងសម្រាប់បរិភោគប្រចាំថ្ងៃ។ វាជាដំណាំមួយដែលផ្តល់ទិន្នផលខ្ពស់ និងអាចរកប្រាក់ចំណូលបានយ៉ាងឆាប់រហ័ស។ របៀប ដំណាក់កាល និងដំណើរការនៃការដាំត្រកួនការដាំត្រកួនមានពីររបៀបធំៗគឺ ការដាំដោយប្រើគ្រាប់ និង ការដាំដោយប្រើដើម។ ការដាំដុះដោយប្រើគ្រាប់ត្រូវយក គ្រាប់ត្រកួន ទៅត្រាំទឹកប្រហែល ១២ ម៉ោង។ បន្ទាប់មក ត្រូវយកគ្រាប់ទៅបាចលើរងដែលបានរៀបចំរួច។ ការដាំដុះដោយប្រើដើមត្រូវកាត់ ដើមត្រកួន ឲ្យមានប្រវែងប្រហែល ២ ទៅ ៣ តឹក។ ត្រូវយកដើមត្រកួនដែលបានកាត់រួចទៅដោតលើរងដែលបានរៀបចំរួច។ ការថែទាំត្រូវស្រោចទឹកឲ្យបានទៀងទាត់ យ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ (ព្រឹក និងល្ងាច)។ ត្រូវដកស្មៅជាប្រចាំដើម្បីឲ្យត្រកួនអាចលូតលាស់បានល្អ។ ប្រមូលផលត្រកួនអាចប្រមូលផលបាននៅពេលវាមានអាយុប្រហែល ២៥ ទៅ ៣០ ថ្ងៃ។ ការប្រមូលផលអាចធ្វើឡើងដោយប្រើ កន្ត្រៃ ឬ ដៃ។ ការដាំត្រកួនអាចធ្វើឡើងបានគ្រប់រដូវកាល។ ប៉ុន្តែជាទូទៅ ប្រជាជនខ្មែរចាប់ផ្ដើមដាំត្រកួននៅ រដូវវស្សា ព្រោះរដូវនេះមានទឹកគ្រប់គ្រាន់ដែលជួយឲ្យត្រកួនលូតលាស់បានលឿន។ ខេត្តដែលមានប្រជាជនដាំបន្លែច្រើនជាងគេនៅកម្ពុជាគឺ ខេត្តកណ្ដាល ខេត្តកំពង់ចាម និង ខេត្តពោធិ៍សាត់។ ខេត្តទាំងនេះមានដីមានជីជាតិល្អ ហើយនៅជិតទីផ្សារធំៗដូចជារាជធានីភ្នំពេញ។ ដំណាំបន្លែ ដែលដាំដុះនៅក្នុងប្រទេសកម្ពុជាត្រូវបានលក់ដូរទាំងនៅទីផ្សារក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស។ ទោះជាយ៉ាងណាក៏ដោយ ការលក់ដូរនៅទីផ្សារក្នុងស្រុកមានចំណែកច្រើនជាងការនាំចេញ។ ការនាំចេញបន្លែរបស់កម្ពុជាមិនសូវមានការនាំចេញច្រើនទេ ដោយសារគុណភាព វេចខ្ចប់ និងការប្រកួតប្រជែងនៅទីផ្សារអន្តរជាតិ។ ទោះបីជាយ៉ាងនេះក្តី ក៏បន្លែមួយចំនួនត្រូវបាននាំចេញទៅកាន់ប្រទេសជិតខាងដូចជា វៀតណាម និងប្រទេសជិតខាង។ ការលក់ដូរនៅផ្សារក្នុងស្រុកប្រជាជនកម្ពុជាមានតម្រូវការបន្លែខ្ពស់សម្រាប់បរិភោគប្រចាំថ្ងៃ។ ដូច្នេះ ការលក់ដូរនៅទីផ្សារក្នុងស្រុកគឺជាប្រភពចំណូលដ៏សំខាន់សម្រាប់កសិករ។ តម្លៃបន្លែនៅទីផ្សារក្នុងស្រុកមានភាពខុសគ្នាអាស្រ័យលើប្រភេទបន្លែ រដូវកាល និងទីតាំង។ ការដឹកជញ្ជូនបន្លែពីកន្លែងដាំដុះទៅកាន់ទីផ្សារនៅតែជាបញ្ហាប្រឈមមួយសម្រាប់កសិករ។ ការដាំបន្លែអាចធ្វើឡើងបានគ្រប់រដូវកាល ប៉ុន្តែជាទូទៅ ប្រជាជនខ្មែរចាប់ផ្ដើមដាំបន្លែនៅ ដើមរដូវវស្សា។ រដូវនេះមានទឹកគ្រប់គ្រាន់ និងមានសីតុណ្ហភាពសមស្របសម្រាប់ការលូតលាស់របស់បន្លែ។